អង្គការ People In Need (PIN) បានចាប់ដៃគូជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។ ដើម្បីបង្កើតគម្រោងមួយដែលមានឈ្មោះថា "ឆ្ពោះទៅកាន់ការងារប្រកបដោយបរិយាប័ន្នសម្រាប់ជនមានពិការភាព"។ តាមរយៈគម្រោងនេះ ពួកគេនឹងផ្តល់អាហារូបករណ៍ពេញលេញជាលើកដំបូងដល់ជនពិការនៅភ្នំពេញ។ ដើម្បីសិក្សាជំនាញបច្ចេកទេសដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ។ សិក្ខាកាមដែលមានពិការភាពអាចជ្រើសរើសសិក្សាជំនាញអគ្គិសនីនិងម៉ាស៊ីនត្រជាក់ ការជួសជុលនិងថែទាំកុំព្យូទ័រ និងការជួសជុលនិងថែទាំយានយន្ត។ អង្គការ PIN ដែលគាំទ្រគម្រោងនេះ មិនបានកំណត់ចំនួនអាហារូបករណ៍ជាក់លាក់នោះទេ។ ប៉ុន្តែនឹងផ្តល់ជូនដល់ជនណាដែលបំពេញតាមលក្ខខណ្ឌតម្រូវរបស់កម្មវិធី។ លោក សាយ សុខៀង អនុប្រធានវិទ្យាស្ថាន ITI បានមានប្រសាសន៍ថា “វគ្គសិក្សានីមួយៗមានរយៈពេលបួនខែ ហើយត្រូវបានគាំទ្រដោយអង្គការ PIN។ ថ្លៃសិក្សាសម្រាប់សិស្សម្នាក់គឺ ៤៥០ ដុល្លារ ហើយអង្គការ PIN ក៏នឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរនិងអាហារដល់សិស្សម្នាក់ៗផងដែរ”។ អ្នកស្រី ឡេហ្គាតា ចូហានណា (Legarta Johanna) គឺជាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់អង្គការ PIN។ អ្នកស្រីបានថ្លែងថា អង្គការនេះគឺជាអង្គការមិនរកប្រាក់ចំណេញមួយមកពីសាធារណរដ្ឋឆែក។ អង្គការ PIN ត្រូវបានបង្កើតឡើងដោយផ្អែកលើឧត្តមគតិមនុស្សធម៌ សេរីភាព និងសមភាព។ អ្នកស្រីបានបន្តថា “ចក្ខុវិស័យរបស់យើងគឺដើម្បីចូលរួមចំណែកកសាងពិភពលោកមួយដែលមនុស្សអាចធ្វើការសម្រេចចិត្តដោយសេរីអំពីជីវិតរបស់ខ្លួន។ ពិភពលោកដែលមនុស្សមិនត្រូវបានរឹតត្បិតដោយសង្គម ភាពក្រីក្រ កង្វះការអប់រំ ឬការរើសអើង”។ កម្មវិធីសម្រាប់ជនមានពិការភាពនេះបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ ២០២១ ហើយនឹងបន្តរហូតដល់ខែធ្នូឆ្នាំក្រោយ។ អង្គការ PIN មានដៃគូសហការមួយគឺក្រុម អាចែល ដេវេលឡប់មិន គ្រុប (Agile Development Group) ដែលជាសហគ្រាសសង្គមបង្កើតឱកាសសេដ្ឋកិច្ចនិងជីវភាពឯករាជ្យសម្រាប់ជនមានពិការភាព។ ក្រុមនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលឆែក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណរដ្ឋឆែក។ អ្នកស្រី ឡេហ្គាតា ចូហានណា (Legarta Johanna) បានបន្តទៀតថា “គម្រោងនេះមានគោលបំណងលើកកម្ពស់ការងារប្រកបដោយបរិយាប័ន្ន វាក៏ជួយបង្កើនលទ្ធភាពក្នុងការទទួលបានការងារសមរម្យសម្រាប់ជនមានពិការភាពផងដែរ។ ការផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈអាចជួយពួកគេអភិវឌ្ឍជំនាញដ៏មានតម្លៃដែលបំពេញតម្រូវការរបស់និយោជក។ ព្រមទាំងផ្ដល់អំណាចដល់ពួកគេក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ វាថែមទាំងលើកកម្ពស់ការរួមបញ្ចូលគ្នានៃការអនុវត្តន៍បរិយាប័ន្ននៅក្នុងកន្លែងការងារទៀតផង។ អ្នកស្រីបានបន្ថែមថា ជនមានពិការភាពតំណាងឱ្យក្រុមដែលងាយរងគ្រោះបំផុតមួយនៅក្នុងទីផ្សារការងារ។ ពួកគេទំនងជាគ្មានការងារធ្វើ ឬអសកម្មផ្នែកសេដ្ឋកិច្ចជាងអ្នកដែលគ្មានពិការភាព។ មានតែកុមារដែលមានពិការភាព ៤៤ ភាគរយប៉ុណ្ណោះដែលបានបញ្ចប់ការសិក្សានៅបឋមសិក្សា បើធៀបនឹង ៧៣ ភាគរយនៃកុមារដែលគ្មានពិការភាព។ ជាងនេះទៅទៀត មានតែ ៣១ ភាគរយនៃយុវជននៅកម្ពុជាប៉ុណ្ណោះដែលមានការងារដែលត្រូវនឹងគុណវុឌ្ឍិរបស់ពួកគេ។ លោក សុខៀង បានលើកឡើងពីបទសម្ភាសន៍ជាមួយសិស្សដែលកំពុងសិក្សាវគ្គខ្លីដំបូងនេះថា មានហេតុផលជាច្រើនដែលយុវជនមានពិការភាពមិនបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈពីមុនមក។ លោកបានបន្ថែមថា ទីមួយ គឺដោយសារពួកគេមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីសាលាដែលផ្តល់ការបណ្តុះបណ្តាលជំនាញ។ ទីពីរ កង្វះសម្ភារៈបរិក្ខារដែលបានរៀបចំសម្រាប់ជនមានពិការភាពបានរារាំងពួកគេមិនឱ្យសិក្សា។ ទីបី គឺគ្មានអ្នកផ្តល់អាហារូបករណ៍ ដែលធ្វើឲ្យសិស្សានុសិស្សដែលមានពិការភាពនិងក្រុមគ្រួសាររបស់ពួកគេជាញឹកញាប់មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ។ សិស្សដែលមានពិការភាពនិងក្រុមគ្រួសាររបស់ពួកគេជាញឹកញាប់មិនមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទេ”។ លោកបាននិយាយថា នេះគឺជាឱកាសដ៏ល្អសម្រាប់ជនមានពិការភាពក្នុងការទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថានដែលមានហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈបរិក្ខារសមស្របសម្រាប់ពួកគេ។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់អាហារូបករណ៍ អ្នកដាក់ពាក្យត្រូវតែជាយុវជននិងយុវនារីដែលមានពិការភាព អាយុ ១៧ ឆ្នាំឬចាស់ជាងនេះ អាចសិក្សានៅភ្នំពេញ និងមានឆន្ទៈសិក្សាជំនាញវិជ្ជាជីវៈប្រកបដោយបរិយាប័ន្ន។ ក្រៅពីអត្ថប្រយោជន៍នៃការបណ្តុះបណ្តាល ក៏មានការគាំទ្របន្ថែមសម្រាប់ចំណាយលើការធ្វើដំណើរនិងឱកាសបន្តការសិក្សាផ្នែកសហគ្រិនភាពផងដែរ។ លោក សុខៀង បានបន្ថែមថា “យើងនឹងរៀបចំវគ្គសិក្សាបន្ទាប់ដោយប្រុងប្រយ័ត្ន ហើយបញ្ចូលគ្នានូវសិស្សដែលមានពិការភាពនិងសិស្សដែលគ្មានពិការភាពឱ្យស្របតាមគោលការណ៍ការងារនិងការសិក្សាប្រកបដោយបរិយាប័ន្ន។ នេះក៏ធ្វើឱ្យសិស្សកាន់តែងាយស្រួលក្នុងការរៀនសូត្រ។ មកដល់ពេលនេះ មានតែសិស្ស ២ នាក់ក្នុងចំណោម ១០ នាក់ប៉ុណ្ណោះដែលបានចុះឈ្មោះគឺជាជនមានពិការភាព”។ នៅក្នុងពិធីប្រគល់សញ្ញាបត្រកាលពីថ្ងៃទី ១ ខែវិច្ឆិកានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សិស្សដែលមានពិការភាពជាច្រើនរូបបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ពួកគេ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដែលបានអំពាវនាវដល់ស្ថាប័នសាធារណៈនិងឯកជនឱ្យផ្តល់ឱកាសនិងទទួលយកមន្ត្រីរាជការឬបុគ្គលិកថ្មីដែលមានពិការភាព។ សម្តេចបានមានប្រសាសន៍ថា “ទោះបីជាមានការរឹតត្បិតលើការជ្រើសរើសបុគ្គលិកក៏ដោយ រដ្ឋាភិបាលនៅតែបន្តអំពាវនាវដល់ស្ថាប័នសាធារណៈនិងឯកជនឱ្យជួលជនមានពិការភាព។ យើងបានកំណត់គោលដៅ ២ ភាគរយសម្រាប់ស្ថាប័នសាធារណៈនិង ១ ភាគរយសម្រាប់ស្ថាប័នឯកជន ដើម្បីផ្តល់ឱកាសការងារដល់ជនមានពិការភាព”។